ការប្រណាំងទូកនៅកម្ពុជាមិនមែនត្រឹមតែជាកីឡាមួយប្រភេទប៉ុណ្ណោះទេប៉ុន្តែវាគឺជាផ្នែកមួយដ៏សំខាន់នៃពិធីបុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែនិងអកអំបុកដែលជាពិធីបុណ្យប្រពៃណីដ៏ធំជាងគេមួយរបស់ជាតិខ្មែរ។ ពិធីបុណ្យនេះបានចាក់ឫសយ៉ាងជ្រៅទៅក្នុងប្រវត្តិសាស្ត្រ ជំនឿ សាសនា និងវប្បធម៌ខ្មែរតាំងពីយូរលង់ណាស់មកហើយ។ ចំពោះការប្រណាំងទូកត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅរដូវទឹកឡើងស្រក ជាពិសេសនៅ ថ្ងៃពេញបូណ៌មី ខែកត្តិក ដែលជាធម្មតាធ្លាក់ក្នុងចន្លោះ ខែតុលា ឬខែវិច្ឆិកា នៃប្រតិទិនសកល។ ទោះបីជាការប្រណាំងទូកតែងប្រារព្ធធ្វើឡើងនៅថ្ងៃពេញបូណ៌មីខែកត្តិក ដែលធ្លាក់ក្នុងចន្លោះខែតុលា ឬវិច្ឆិកាតាមប្រតិទិនសកលក៏ដោយ តែកាលបរិច្ឆេទជាក់លាក់នៃពិធីបុណ្យនេះប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ។ ការប្រែប្រួលនេះគឺដោយសារតែពិធីបុណ្យនេះកំណត់តាមប្រតិទិនចន្ទគតិខ្មែរ ដែលផ្អែកលើដំណើររបស់ព្រះចន្ទ មិនមែនប្រតិទិនសុរិយគតិ ដែលយើងប្រើប្រាស់ជាទូទៅនោះទេ។ ព្រឹត្តិការណ៍ដ៏មហោឡារឹកនេះតែងតែប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃជាប់គ្នា នៅតាមដងទន្លេសាប ទល់មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ទោះជាយ៉ាងណាក៏ដោយ ក៏មានការប្រណាំងទូកទ្រង់ទ្រាយតូចៗមួយចំនួនធ្វើឡើងនៅតាមបណ្ដាខេត្តមួយចំនួនទៀតផងដែរ។ ម្យ៉ាងទៀតការប្រណាំងទូកត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់ៗជាច្រើន ដែលឆ្លុះបញ្ចាំងពីជំនឿ ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្ររបស់ខ្មែរផងដែរ។ គោលបំណងគោរពបូជាព្រះគង្គា និងព្រះធរណីដែលជាការបង្ហាញការដឹងគុណ និងគោរពបូជាចំពោះព្រះគង្គាដែលបានផ្ដល់ទឹកសម្រាប់ស្រោចស្រពដំណាំ និងចិញ្ចឹមជីវិតដល់ប្រជាជនខ្មែរតាំងពីបុរាណកាលមក។ វាក៏ជាការអរគុណចំពោះព្រះធរណី ដែលបានផ្ដល់ទឹកភ្លៀង ភោគផលដ៏បរិបូរណ៍ផងដែរ។ ការប្រណាំងទូកក៏ជាការរំលឹកឡើងវិញនូវកម្លាំងកងទ័ពជើងទឹកដ៏ខ្លាំងពូកែរបស់ខ្មែរក្នុងសម័យមហានគរជាពិសេសក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ដែលធ្លាប់បានប្រើប្រាស់ទូកជាយានប្រយុទ្ធដ៏មានប្រសិទ្ធភាពក្នុងការកម្ចាត់សត្រូវ។ ម្យ៉ាងពិធីបុណ្យនេះជាការអបអរសាទរដ៏ធំមួយចំពោះការប្រមូលផលស្រូវ និងដំណាំផ្សេងៗដែលទទួលបានជោគជ័យ បន្ទាប់ពីការនឿយហត់អស់រយៈពេលជាច្រើនខែក្នុងការធ្វើស្រែចំកា។ វាជាពេលវេលាសម្រាប់ប្រជាកសិករបានសម្រាកលំហែ និងរីករាយជាមួយគ្នា។ ការប្រណាំងទូកទាមទារនូវស្មារតីសាមគ្គីភាពខ្ពស់ពីសំណាក់អ្នកចែវទូកគ្រប់រូប ដែលបង្ហាញពីការផ្សារភ្ជាប់ទំនាក់ទំនងសាមគ្គីភាព ។ ពួកគេត្រូវរួមគ្នាចែវក្នុងចង្វាក់តែមួយ ទើបអាចទទួលបានជ័យជំនះ។ ការប្រកួតប្រណាំងទូកគឺជាការបង្ហាញនូវភាពអង់អាចក្លាហាន កម្លាំងកាយមាំមួន និងឆន្ទៈខ្ពស់របស់កុលបុត្រខ្មែរ។ ពិធីបុណ្យប្រណាំងទូកគឺជាឱកាសដ៏សំខាន់មួយសម្រាប់អ្នកចែវទូកបង្ហាញសមត្ថភាពរបស់ខ្លួនទៅកាន់មហាជន។ ក្រៅពីនេះការប្រារព្ធពិធីបុណ្យអុំទូកជាប្រចាំឆ្នាំ គឺជាការបន្តថែរក្សាមរតកវប្បធម៌ដូនតាឱ្យនៅគង់វង្ស និងផ្ទេរទៅកាន់មនុស្សជំនាន់ក្រោយ។ វាជាផ្នែកមួយនៃអត្តសញ្ញាណជាតិដែលមិនអាចកាត់ផ្ដាច់បាន។ ព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយនេះផងដែរបានដែលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិរាប់លាននាក់ឱ្យមកទស្សនាទីក្រុងភ្នំពេញជារៀងរាល់ឆ្នាំ។ ពិធីបុណ្យប្រណាំងទូកមិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍របស់កម្ពុជាផងដែរ។ វាក៏ជាឱកាសដ៏ល្អសម្រាប់ប្រជាជនមកពីគ្រប់ទិសទីជួបជុំគ្នា កម្សាន្តសប្បាយ រីករាយ និងពង្រឹងចំណងមិត្តភាព សាច់ញាតិ និងទំនាក់ទំនងសង្គម។ ផ្នែកមួយនៃពិធីបុណ្យនេះគឺការសំពះព្រះខែ និងអកអំបុក ដែលជាការបួងសួងសុំសេចក្ដីសុខសាន្ត និងសិរីសួស្ដីពីព្រះច័ន្ទ ហើយការទទួលទានអំបុកជាសញ្ញាមួយនៃភាពសម្បូរបែប។ ក្រៅពីជាប្រពៃណី ក៏ជាការលើកកម្ពស់កីឡាប្រណាំងទូកឱ្យក្លាយជាកីឡាជាតិមួយដែលមានការទទួលស្គាល់ និងជំរុញការចូលរួមពីមហាជនកាន់តែច្រើន។ តាមរយៈភាពអស្ចារ្យ និងភាពមហោឡារឹកនៃពិធីបុណ្យអុំទូក វាបានបង្ហាញទៅកាន់ពិភពលោកអំពីភាពរុងរឿង សន្តិភាព និងការរីកចម្រើនរបស់ប្រទេសកម្ពុជា។ រីឯនៅក្នុងអំឡុងពេលបុណ្យអុំទូក ក៏មានការរៀបចំពិព័រណ៍ សិល្បៈ សម្ដែង និងការបណ្ដែតប្រទីប ដែលជាការផ្សព្វផ្សាយនូវសិល្បៈ ទំនៀមទម្លាប់ និងវប្បធម៌ខ្មែរទៅកាន់សាធារណជន និងថែមទាំងជាឱកាសមួយសម្រាប់ក្មេងជំនាន់ក្រោយបានសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រ ជំនឿ និងប្រពៃណីរបស់ដូនតាខ្លួន។ វាជាពេលវេលាមួយសម្រាប់ប្រជាជនបានសម្រាកពីការងារប្រចាំថ្ងៃ និងលំហែអារម្មណ៍ដោយការទស្សនាការប្រណាំងទូក កម្សាន្តនៅតាមពិព័រណ៍ និងការជួបជុំញាតិមិត្ត។ ជាពេលដែលប្រជាជនខ្មែរតែងតែបួងសួងសុំសេចក្ដីសុខ សិរីមង្គល វិបុលសុខ និងភាពចម្រុងចម្រើនក្នុងឱកាសពិធីបុណ្យនេះ។ ពិធីបុណ្យនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះពុទ្ធសាសនា និងជំនឿព្រាហ្មណ៍សាសនា ដែលបង្ហាញពីភាពសុខដុមរមនានៃជំនឿផ្សេងៗនៅក្នុងសង្គមខ្មែរ។ សម្រាប់ការប្រណាំងទូកនេះបានជំរុញឱ្យមានការថែរក្សា និងអភិវឌ្ឍសិប្បកម្មទូក ដែលជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌ខ្មែរ។ វាបានបង្កើតឱកាសការងារបណ្ដោះអាសន្នជាច្រើន ដូចជាការលក់ដូរចំណីអាហារ វត្ថុអនុស្សាវរីយ៍ និងសេវាកម្មផ្សេងៗ។ ដើម្បីរៀបចំព្រឹត្តិការណ៍ធំៗដូចជាពិធីបុណ្យអុំទូក គេតែងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួន ដែលមិនត្រឹមតែបម្រើដល់តម្រូវការនៃព្រឹត្តិការណ៍ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចរយៈពេលវែងទៀតផង។ ម្យ៉ាងពិធីបុណ្យអុំទូកជាមោទកភាពដ៏ធំធេងមួយសម្រាប់ប្រជាជនកម្ពុជា ដែលបង្ហាញពីអរិយធម៌ដ៏ចំណាស់ និងសម្បូរបែបរបស់ខ្លួន។ បុណ្យអុំទូក បានរួមបញ្ចូលនូវការបណ្ដែតប្រទីប និងការបង្ហោះគោម ដែលជាផ្នែកមួយនៃការអភិរក្សបរិស្ថាន និងការបង្ហាញពីភាពស្រស់ស្អាតនៃទន្លេ។ ការចែវទូកប្រណាំងមិនមែនគ្រាន់តែជាការប្រើកម្លាំងកាយប៉ុណ្ណោះទេ តែវាតម្រូវឱ្យមានបច្ចេកទេសជាក់លាក់ និងការសម្របសម្រួលគ្នាបានល្អ ដែលអាចចាត់ទុកជាសិល្បៈមួយប្រភេទ។ សម្រាប់ការទទួលបានជ័យជំនះក្នុងការប្រណាំងទូក គឺជាកិត្តិយសដ៏ធំធេងសម្រាប់ក្រុមអ្នកចែវទូក និងភូមិស្រុករបស់ពួកគេ។ ពិធីបុណ្យប្រណាំងទូកមិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់នោះទេ ប៉ុន្តែវាក៏បានបង្ហាញយ៉ាងច្បាស់ពីសក្ដានុពលដ៏ធំធេងនៃការអភិវឌ្ឍទេសចរណ៍តាមដងទន្លេ និងបឹងបួនៅកម្ពុជា។ ការចូលរួមក្នុងក្រុមចែវទូក ឬការទស្សនាការប្រកួត ជំរុញឱ្យយុវជនមានចំណាប់អារម្មណ៍លើកីឡា និងការថែរក្សាប្រពៃណី។ លើសពីនេះភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ធំនេះ ឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងស្ថេរភាពរបស់ប្រទេសជាតិផងដែរ។ មានការលក់ដូរម្ហូបអាហារខ្មែរជាច្រើនប្រភេទ ក្នុងអំឡុងពេលពិធីបុណ្យអុំទូកដ៏អ៊ូអរ ដែលត្រូវបានរៀបចំឡើងយ៉ាងអនេក នេះមិនត្រឹមតែបំពេញតម្រូវការអ្នកទស្សនាប៉ុណ្ណោះទេ ថែមទាំងជាឱកាសដ៏ល្អសម្រាប់ផ្សព្វផ្សាយមុខម្ហូបប្រចាំជាតិរបស់កម្ពុជាផងដែរ។ ការកើនឡើងនៃតម្រូវការក្នុងអំឡុងពេលបុណ្យនិងព្រឹត្តិការណ៍កីឡានេះ ជួយបង្កើនចំណូលយ៉ាងច្រើនដល់អាជីវករ មិនថាអ្នកលក់តាមរទេះតូចៗ រហូតដល់ម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ និងហាងធំៗនោះទេ។ អ្នកចែវទូក ឬជាកីឡាករជាច្រើនដែលចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងទូកធំៗនៅកម្ពុជា ភាគច្រើនគឺមកពីតំបន់ជនបទ វត្តមានរបស់ពួកគេបានបង្ហាញយ៉ាងច្បាស់ពីភាពរឹងមាំ និងវប្បធម៌រស់នៅតាមជនបទរបស់ប្រជាជនខ្មែរ។ ក្រៅពីអត្ថន័យប្រវត្តិសាស្ត្រ និងវប្បធម៌ ពិធីបុណ្យអុំទូកនៅកម្ពុជាក៏ត្រូវបានភ្ជាប់ទៅនឹងជំនឿលើដំរីសផងដែរសម្រាប់ប្រជាជនមួយចំនួន ដែលត្រូវបានគេចាត់ទុកជាសត្វតំណាងឲ្យសំណាងល្អ ភាពរុងរឿង និងសេចក្តីសុខ។ និយាយពីមុនពេលប្រណាំងទូក ក្រុមអ្នកចែវតែងតែមានពិធីគោរពគ្រូបាអាចារ្យ ដើម្បីសុំសេចក្ដីសុខ និងជ័យជំនះ។ ដើម្បីចូលរួមប្រណាំងទូកបានល្អ កីឡាករទាំងអស់បានទទួលការហ្វឹកហាត់ចែវទូកយ៉ាងម៉ត់ចត់ ហើយការប្រណាំងទាមទារការអត់ធ្មត់ខ្ពស់បំផុតពីពួកគេ។ ក្រៅពីប្រពៃណី ពិធីនេះក៏ជាការលើកស្ទួយវិស័យកីឡាទឹករបស់កម្ពុជាផងដែរ។ ការចូលរួម និងទស្សនារបស់ពិធីបុណ្យនេះ បានបណ្ដុះស្មារតីស្នេហាជាតិ និងមោទនភាពចំពោះវប្បធម៌របស់ខ្លួន។ ចំពោះការយាងចូលរួមរបស់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំប្រទេស បង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រពៃណីជាតិ។ លើសពីនេះ ការរៀបចំការប្រណាំងទូកក៏បានផ្សារភ្ជាប់ទៅនឹងការអប់រំអំពីសុវត្ថិភាពផ្លូវទឹកផងដែរ។ ទោះបីវាជាការប្រកួតប្រជែងក៏ដោយ ក៏វាប្រព្រឹត្តទៅក្នុងស្មារតីមិត្តភាព និងការគោរពគ្នាទៅវិញទៅមក។ ការបង្ហាញពីភាពច្នៃប្រឌិត ការរចនា និងការតុបតែងទូកនីមួយៗបង្ហាញពីភាពច្នៃប្រឌិត និងសិល្បៈខ្មែរ។ ការចូលរួមប្រណាំងទូកផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកចែវទូក ជាពិសេសក្នុងការអភិវឌ្ឍជំនាញផ្នែកកីឡា និងការធ្វើការងារជាក្រុម។ ការចូលរួមក្នុងការប្រណាំងទូកក៏ផ្ដល់ឱកាសឱ្យអ្នកចែវទូកមួយចំនួនទទួលបានប្រាក់រង្វាន់ ឬការឧបត្ថម្ភផងដែរ ដែលនេះរួមចំណែកយ៉ាងសំខាន់ដល់ជីវភាពគ្រួសាររបស់ពួកគេ។ សម្រាប់ការពិព័រណ៍ពាណិជ្ជកម្មដែលភ្ជាប់ជាមួយបុណ្យអុំទូក ជួយជំរុញការលក់ផលិតផលក្នុងស្រុក។ ការប្រារព្ធពិធីបុណ្យប្រណាំងទូកដ៏អធិកអធមគឺដោយសារកម្ពុជាមានធនធានទឹកដ៏សម្បូរបែប ទើបបានអនុញ្ញាតឱ្យមានការរៀបចំពិធីបុណ្យប្រពៃណីដ៏សំខាន់នេះជារៀងរាល់ឆ្នាំ។ ពិធីបុណ្យអុំទូកជាព្រឹត្តិការណ៍លំដាប់អន្តរជាតិ ដែលបានលើកតម្កើងកិត្តិយសរបស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ ប៉ុន្តែថែមទាំងបានបង្កើតនូវអនុស្សាវរីយ៍ដ៏ល្អសម្រាប់អ្នកចូលរួម និងអ្នកទស្សនាផងដែរ។ សមត្ថភាពក្នុងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈបានយ៉ាងល្អនេះបានបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាព និងផាសុកភាពសម្រាប់អ្នកទស្សនាទាំងអស់ ដែលនេះជាកត្តាសំខាន់មួយជួយ លើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ ពិធីបុណ្យអុំទូកមិនត្រឹមតែជាការប្រកួតប្រជែងកីឡានោះទេ ប៉ុន្តែវាគឺជាការបង្ហាញដ៏រស់រវើកមួយអំពីការពឹងពាក់អាស្រ័យគ្នារវាងមនុស្សនិងទន្លេ ក៏ដូចជាការរក្សានូវអត្តសញ្ញាណវប្បធម៌ ដែលបានចាក់ឫសគល់យ៉ាងជ្រៅជ្រះក្នុងទឹកដីកម្ពុជា។